ត្រកួនជាបន្លែមួយប្រភេទដែលអាចកែច្នៃធ្វើជាមុខម្ហូបច្រើនប្រភេទ ដែលមានភាពងាយស្រួលក្នុងការចម្អិន និងជាបន្លែដែលសំបូរជាងគេផងដែរ។ ត្រកួនក៏ជាបន្លែបៃតងដែលសំបូរទៅដោយជាតិដែកដែលជួយដល់សុខភាពឆ្អឹងរបស់យើងឱ្យកាន់តែរឹងមាំថែមទៀតផង។ វាជាបន្លែដែលអាចដាំដុះបានគ្រប់ទីកន្លែង ហើយក៏ងាយស្រួលដាំ ព្រោះវាជារុក្ខជាតិដែលធន់ និងមិនរើសកន្លែងឡើយ មិនតែប៉ុណ្ណោះវាក៏មានដុះនៅតាមបឹងស្ទឹងត្រពាំងទៀតផង។ គេអាចយកត្រកួនមកធ្វើជាម្ហូបបានច្រើនប្រភេទ មិនថាឆា ស្ងោរ ឬបរិភោគជាអន្លក់នោះទេ។ លើសពីនេះ វាថែមទាំងអាចកែច្នៃធ្វើជាជ្រក់សម្រាប់ញ៉ាំផ្ទាប់ជាមួយសាច់ផ្សេងៗទៀតផង។ ឥឡូវនេះ សូមមកដឹងពីគ្រឿងផ្សំ និងរបៀបធ្វើជ្រក់ត្រកួនដែលមានរសជាតិឆ្ងាញ់ទាំងអស់គ្នា។ គ្រឿងផ្សំំសម្រាប់ធ្វើជ្រក់ត្រកួនមាន ត្រកួនស្រស់ ៥០០ ក្រាម ត្រូវរើសយកត្រកួនខ្ចីៗ។ ខ្ទឹមស ចំនួនប្រហែល ៥ទៅ៧ កំពឹស ហើយត្រូវហាន់ជាចំណិតស្តើងៗ និងម្ទេសដៃនាង ប្រហែល១ ទៅ ២ផ្លែ អាចហាន់ជាចំណិត ឬបុកក៏បាន តាមចំណូលចិត្ត។ ការ៉ុត ១ខាំកន្លះ ដែលឈូសជាសរសៃៗ និងទឹកស្អាត ៧ ស្លាបព្រាបាយ សម្រាប់លាយជាមួយទឹកត្រី។ សម្រាប់គ្រឿងទេសវិញ មានដូចជា ស្ករស និង ទឹកត្រី៦ស្លាបព្រាបាយ ទឹកខ្មេះ៧ស្លាបព្រាបាយ និងប៊ីចេងកន្លះស្លាបព្រាកាហ្វេ។ ចំពោះរបៀបធ្វើជ្រក់ត្រកួនដំបូងត្រូវយកត្រកួនលាងទឹកឱ្យស្អាតរួចយកកាត់ជាកង់តូចៗខ្លីល្មមរួចទុកមួយឡែកសិន។ បន្ទាប់មក យកការ៉ុតទៅចិតសំបករួចលាងឱ្យស្អាត ហើយយកទៅឈូសជាសរសៃឆ្មាតូចៗ រួចដាក់ចានទុកមួយឡែកសិន។ ក្រោយមកទៀតដាំទឹកឱ្យពុះរួចយកត្រកួនទៅស្រុះឱ្យវាទន់តែកុំឱ្យឆ្អិនពេកគឺដើម្បីលាងជម្រះនៅជាតិជ័ររបស់ត្រកួន។ ជាបន្តទៀត យកត្រកួនទៅដាក់ត្រាំទឹកកក ដើម្បីឱ្យត្រកួនស្រួយល្អ និងរក្សាសភាពបៃតងស្រស់ដដែល។ ឥឡូវនេះ យើងមកធ្វើទឹកជ្រក់វិញម្តង ដោយដំបូង ចាក់ទឹកស្អាត ៧ ស្លាបព្រាបាយចូលក្នុងចាន។ បន្ទាប់មក លាយជាមួយទឹកត្រី ទឹកខ្មេះ ម្ទេស ខ្ទឹមសដែលបានហាន់រួច ស្ករស និងប៊ីចេងចូល រួចកូរឱ្យរលាយចូលគ្នា រួចភ្លក់មើលតាមចំណង់ចំណូលចិត្ត។ យើងត្រូវយកទឹកជ្រក់ដែលលាយរួច ទៅចាក់ចូលជាមួយការ៉ុត និងត្រកួនដែលបានស្រុះ រួចហើយ កូរវាឱ្យសព្វសាច់ល្អ រួចអាចទុកវារយៈពេល ៤-៥ នាទី នោះអាចញ៉ាំបានហើយ។ យើងអាចរក្សាជ្រក់ត្រកួនបានរយៈ ៣ ទៅ ៥ថ្ងៃ បើយើងដាក់វាក្លាស្លេក្នុងទូទឹកកក ដើម្បីរក្សាគុណភាពជ្រក់ឱ្យនៅតែមានសភាពល្អដដែល។ គេក៏អាចញុំាជ្រក់ត្រកួនជាមួយត្រីអាំង ត្រីឆ្អើរ ត្រីងៀត សាច់គោអាំង សាច់ក្រក ងៀតគោ ងៀតក្របី និងសាច់អាំងផ្សេងៗបានផងដែរ។ ការធ្វើជ្រក់ត្រកួននេះ គឺល្អសម្រាប់ពេលមានកម្មវិធីជប់លៀងជួបជុំបងប្អូន មិត្តភក្តិ ឬអាចធ្វើញ៉ាំជួបជុំគ្រួសារក៏បានដែរ។ ជ្រក់ត្រកួនក៏ជាមុខម្ហូបខ្មែរដែលកំពុងតែពេញនិយម ហើយងាយស្រួលធ្វើ និងចំណាយថវិកាតិចដែរ។